សុភាសិតបានដើរតួនាទីជាមធ្យោបាយយ៉ាងសំខាន់ក្នុងការអប់រំមនុស្សទូទៅនៅក្នុងសង្គមខ្មែរ។ សុភាសិតត្រូវបានបង្កើតឡើងដោយដូនតាខ្មែរ និងបន្តពីមួយជំនន់ទៅមួយជំនន់រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមសុភាសិតទាំងអស់ក៏មានសុភាសិតមួយបានលើកឡើងថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត។ សុភាសិតខ្មែរមួយឃ្លានេះ គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីទស្សនៈជំនឿ និងទស្សនៈរស់នៅរបស់សង្គមខ្មែរតាំងពីបុរាណកាលមក។ វាបានផ្តល់នូវសារដ៏សំខាន់មួយអំពីការទទួលយកការពិត និងការស្វែងរកសន្តិភាពផ្លូវចិត្តក្នុងជីវិតផងដែរ។ ដើម្បីយល់ឲ្យកាន់តែច្បាស់ពីសុភាសិតនេះដំបូងយើងត្រូវយល់ពីពាក្យគន្លឹះនៅក្នុងសុភាសិតនេះជាមុនសិន។ ចំពោះពាក្យ កុំតូចចិត្ត មានន័យថា ការមិនសប្បាយចិត្ត ការកើតទុក្ខ ការមិនពេញចិត្ត ឬការខកចិត្តចំពោះអ្វីដែលបានកើតឡើងក្នុងជីវិតខ្លួនឯង។ ឯពាក្យ វាសនា សំដៅទៅលើខ្សែជីវិត ឬជោគវាសនារបស់មនុស្សម្នាក់ៗ ដែលគេជឿថាបានកំណត់ទុកជាមុន ដោយសារបុណ្យកុសល ឬកម្មផលដែលបានសាងពីអតីតជាតិ ឬពីពេលណាមួយ។ ដូច្នេះ ឃ្លានេះមានន័យថា កុំតូចចិត្ត កុំពិបាកចិត្ត កុំកើតទុក្ខ ឬកុំខកចិត្តចំពោះអ្វីដែលបានកើតឡើងចំពោះខ្លួនឯង ទោះបីជាវាជាឧបសគ្គ បញ្ហា ឬអ្វីដែលមិនបានដូចបំណងក្តី ហើយវាជាការណែនាំឱ្យទទួលយកនូវអ្វីដែលមិនអាចកែប្រែបាន។ ចំំណែកឯពាក្យ ការតវ៉ា មានន័យថា ការប្រឆាំង ការជំទាស់ ការមិនព្រមទទួលយក ឬការចង់ផ្លាស់ប្តូរអ្វីដែលត្រូវបានកំណត់ទុកហើយ។ រីឯពាក្យ ព្រហ្មលិខិត សំដៅទៅលើការកំណត់ចារិកទុកមុនដោយអំណាចអាថ៌កំបាំង ឬអំណាចបារមីដ៏ខ្ពង់ខ្ពស់ ដែលបានកំណត់ផ្លូវជីវិតមនុស្សម្នាក់ៗ។ ដូច្នេះ ឃ្លានេះមានន័យថា កុំប្រឆាំង កុំជំទាស់ ឬកុំព្យាយាមផ្លាស់ប្តូរអ្វីដែលត្រូវបានកំណត់ទុករួចទៅហើយ។ ហើយវាក៏ជាការណែនាំឱ្យមានការបន្ទន់ឥរិយាបថ និងការគោរពចំពោះអ្វីដែលហួសពីសមត្ថភាពរបស់មនុស្សផងដែរ។ សុភាសិតនេះបានបង្កប់នូវទស្សនៈសំខាន់ៗ ដោយវាបានបង្រៀនឱ្យមនុស្សចេះទទួលស្គាល់ និងទទួលយកនូវអ្វីដែលបានកើតឡើងចំពោះខ្លួន ទោះបីវាជាទុក្ខលំបាក ឬឧបសគ្គក៏ដោយ។ សុភាសិតនេះមិនមែនមានន័យថា ឱ្យយើងបោះបង់ការប្រឹងប្រែងនោះទេ តែជាការបង្រៀនឱ្យយើងចេះដោះលែងខ្លួនឯងពីការតូចចិត្តដែលគ្មានប្រយោជន៍។ សុភាសិតនេះក៏បានរំលឹកថា មានរឿងក្នុងជីវិតខ្លះដែលវាហួសពីការគ្រប់គ្រង ឬហួសពីសមត្ថភាពរបស់មនុស្សផងដែរ។ ការតវ៉ា ឬប្រឆាំងនឹងរឿងទាំងនោះ គឺមានតែនាំមកនូវទុក្ខព្រួយ និងការឈឺចាប់ផ្លូវចិត្តប៉ុណ្ណោះ។ នៅពេលដែលមនុស្សចេះទទួលយកនូវអ្វីដែលមិនអាចផ្លាស់ប្តូរបាន ពួកគេនឹងអាចស្វែងរកសន្តិភាពផ្លូវចិត្ត និងបន្តជីវិតទៅមុខដោយមិនមានការកើតទុក្ខរុំារ៉ៃនោះទេ។ សុភាសិតនេះក៏ឆ្លុះបញ្ចាំងពីជំនឿដ៏រឹងមាំរបស់ខ្មែរលើគំនិតនៃកម្មផល និងវាសនា ឬព្រហ្មលិខិត ដែលជាអ្វីដែលកំណត់ជោគវាសនាជីវិតរបស់មនុស្សផងដែរ។ បន្ថែមពីនេះ សុភាសិតនេះក៏មិនមែនបង្រៀនឱ្យយើងបោះបង់ការប្រឹងប្រែង ឬការតស៊ូក្នុងជីវិតនោះទេ។ ផ្ទុយទៅវិញ វាបង្រៀន យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីសម្រេចគោលដៅ និងដោះស្រាយបញ្ហា។ ប៉ុន្តែនៅពេលដែលយើងបានប្រឹងប្រែងអស់ហើយ ហើយលទ្ធផលនៅតែមិនបានដូចបំណង យើងគួរតែចេះទទួលស្គាល់ការពិត និងមិនគួរតូចចិត្ត ឬតវ៉ាជាមួយនឹងអ្វីដែលបានកើតឡើងនោះទេ ព្រោះវាគ្រាន់តែនាំឱ្យយើងមានការឈឺចាប់ផ្លូវចិត្តបន្ថែមប៉ុណ្ណោះ។ ជំនួសឱ្យការតូចចិត្តនឹងអ្វីដែលហួសពីការគ្រប់គ្រង យើងគួរផ្តោតលើអ្វីដែលយើងអាចធ្វើបាន និងផ្លាស់ប្តូរបាននៅក្នុងពេលបច្ចុប្បន្ន។ សរុបមក សុភាសិត កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត គឺជាពាក្យដាស់តឿនដ៏មានតម្លៃមួយ ដែលបង្រៀនមនុស្សឱ្យមានការយល់ដឹងពីជីវិត ការទទួលយកការពិត និងការស្វែងរកសន្តិភាពផ្លូវចិត្ត ទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គ ឬបញ្ហាអ្វីក៏ដោយ។